ការទទួលភ្ញៀវបរទេស គឺជាផ្នែកមួយដ៏សំខាន់និងចាំបាច់នៃ វិស័យទេសចរណ៍។ បើគ្មានសេវាកម្មទទួលភ្ញៀវល្អ វិស័យទេសចរណ៍ក៏មិនអាចរីកចម្រើនទៅមុខបានដែរ។ ការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ ការញញឹម បង្ហាញការគោរព គឺជារឿងសំខាន់បំផុត។ ចំពោះការប្រើពាក្យសម្ដីទន់ភ្លន់ និងកាយវិការសមរម្យ គឺតែងតែមានក្នុងខ្លួនប្រជាជនខ្មែរគ្រប់រូបមិនថាចាស់ឬក្មេង។ នៅពេលដែលយើងនិយាយដោយទន់ភ្លន់ មានន័យថាអ្នកបង្ហាញថាអ្នកគោរព និងយល់ចិត្តអ្នកដទៃ នេះជួយកាត់បន្ថយភាពតានតឹង និងបង្កើតបរិយាកាសដែលងាយស្រួលក្នុងការទទួលយកព័ត៌មាន។ ការប្រើពាក្យសម្ដីទន់ភ្លន់ មិនមែនមានន័យថាអ្នកទន់ខ្សោយ ឬមិនមានភាពក្លាហាននោះទេ ផ្ទុយទៅវិញ វាបង្ហាញពីភាពឆ្លាតវៃ ភាពចាស់ទុំ និងសមត្ថភាពក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដែលអាចនាំទៅរកលទ្ធផលល្អប្រសើរ។ ភាពទន់ភ្លន់នៃពាក្យសម្ដី មិនមែនគ្រាន់តែជាការនិយាយដោយសំឡេងស្រទន់ប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ចាំងពីចិត្តគំនិត ការគោរព និងការយល់ចិត្តអ្នកដទៃ។ ចំណែកឯការផ្ដល់កម្រងផ្កា និងភេសជ្ជៈដល់ភ្ញៀវបរទេស គឺជាកាយវិការមួយដែលបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅ ជាពិសេសនៅក្នុងវប្បធម៌ខ្មែរ។ វាជានិមិត្តរូបនៃការស្វាគមន៍យ៉ាងកក់ក្តៅ និងការទទួលស្វាគមន៍ភ្ញៀវដោយកិត្តិយស។ កម្រងផ្កាជាពិសេសផ្កាដែលមានក្លិនក្រអូបឈ្ងុយ ដូចជាផ្កាម្លិះ ឬផ្ការំដួល ជានិមិត្តរូបនៃការស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញពីក្ដីស្រឡាញ់ចំពោះភ្ញៀវ។ មួយវិញទៀតការបំពាក់កម្រងផ្កាជូនភ្ញៀវ គឺជាការបង្ហាញការគោរពខ្ពស់ និងផ្ដល់កិត្តិយសដែលបង្ហាញថាភ្ញៀវត្រូវបានចាត់ទុកជាមនុស្សសំខាន់។ ផ្កាជាទូទៅតំណាងឱ្យភាពស្រស់ស្អាត ភាពបរិសុទ្ធ និងសេចក្ដីល្អ ដែលស័ក្តិសមបំផុតសម្រាប់ការទទួលភ្ញៀវដ៏មានតម្លៃ។ បើសម្រាប់ការផ្ដល់ជាភេសជ្ជៈដល់ភ្ញៀវបរទេស ក៏ជាផ្នែកមួយដ៏សំខាន់ដែរគីអាចជួយបំបាត់ការស្រេកទឹក និងភាពនឿយហត់នៅពេលដែលទើបតែធ្វើដំណើរមកដល់។ ការផ្ដល់ភេសជ្ជៈត្រជាក់ៗ ឬភេសជ្ជៈដែលភ្ញៀវចូលចិត្ត អាចជួយឱ្យពួកគេស្រស់ស្រាយឡើងវិញ។ ការសួរនាំពីចំណង់ចំណូលចិត្តភេសជ្ជៈរបស់ភ្ញៀវ ឬការត្រៀមភេសជ្ជៈពិសេសសម្រាប់ពួកគេ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់។ រីឯការបង្ហាញផ្លូវ ប្រាប់ពីកន្លែងកម្សាន្តយើងគួរតែបង្ហាញផ្លូវទៅកាន់កន្លែងកម្សាន្តល្បីៗ ដូចជាប្រាសាទអង្គរវត្ត ព្រះបរមរាជវាំង វត្តភ្នំ ឆ្នេរសមុទ្រ ឬកន្លែងផ្សេងៗទៀតដែលភ្ញៀវចាប់អារម្មណ៍។ ពេលណែនាំភ្ញៀវទេសចរប្រាប់អំពីទិសដៅ គួរប្រើពាក្យសម្ដីទន់ភ្លន់ សុភាពរាបសា និងងាយស្រួលយល់។ ប្រាប់អំពីច្បាប់ចរាចរណ៍នៅកម្ពុជាពន្យល់ពីច្បាប់ចរាចរណ៍មូលដ្ឋាន ដូចជាការបើកបរខាងស្ដាំដៃ ការពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ និងការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរដោយថ្មើរជើង ដោយសារស្ថានភាពចរាចរណ៍អាចមានភាពមមាញឹក។ ការពន្យល់នេះអាចជួយឱ្យភ្ញៀវយល់ដឹង និងជៀសវាងបញ្ហាផ្សេងៗ។ បញ្ជាក់ណែនាំភ្ញៀវទេសចរអំពីកាយវិការ ឬទង្វើណាដែលមិនសមរម្យនៅក្នុងទីសាធារណៈ ជាពិសេសនៅតាមទីវត្តអារាម ឬទីកន្លែងសក្ការៈបូជា។ ប្រាប់់ពីការស្លៀកពាក់ឱ្យបានសមរម្យ ការមិនបញ្ចេញសំឡេងខ្លាំងៗ ការស្ដោះទឹកមាត់ ឬក្អកដោយមិនបិទមាត់ការចោលសំរាមពាសវាលពាសកាលជាដើម។ ចំណុចសំខាន់ចុងក្រោយគឺការគោរពឯកជនភាពរបស់ភ្ញៀវ គឺជារឿងសំខាន់ដើម្បីរក្សាទំនាក់ទំនងល្អ និងវិជ្ជាជីវៈ។ ជៀសវាងការសួរសំណួរដែលជារឿងផ្ទាល់ខ្លួនខ្លាំងពេក ដូចជាបញ្ហាគ្រួសារ សាសនា ប្រាក់ចំណូល ឬស្ថានភាពទំនាក់ទំនងជាដើម។ ការសួរបែបនេះអាចធ្វើឱ្យភ្ញៀវមានអារម្មណ៍មិនស្រួល ឬរំខាន។ គោរពគម្លាតផ្ទាល់ខ្លួនរបស់ភ្ញៀវ ហើយកុំឈរជិតពេក ឬប៉ះពាល់ពួកគេដោយមិនចាំបាច់។